បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាឱកាសដ៏វិសេសវិសាលមួយដែលកូនចៅបានជួបជុំក្រុមគ្រួសារ ធ្វើបុណ្យទានរួមគ្នា។ ជាពិសេសគឺពេលវេលាសម្រាប់បង្ហាញនូវក្តីគោរព ដឹងគុណ និងសេចក្តីស្រឡាញ់ចំពោះអ្នកមានគុណ និងសមាជិកគ្រួសារតាមរយៈការជូនកាដូរផ្សេងៗ។ ការជូនកាដូរមិនត្រឹមតែជាវត្ថុនោះទេ តែជានិមិត្តរូបនៃសេចក្តីប្រាថ្នាល្អៗសម្រាប់ឆ្នាំថ្មីផងដែរ។ ដែលយើងអាចធ្វើទៅតាមលទ្ធភាព ទោះបីជាវាបន្តិចបន្តួចក៏ដោយ។ ដូច្នេះហើយ ការជូនកាដូរដល់ឪពុកម្តាយ (អ្នកមានគុណ) គឺជាការដឹងគុណចំពោះការលះបង់ និងការចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីបាតជើងក្រហមរហូតដល់ធំពេញវ័យ។ កាដូរសម្រាប់ពួកគាត់គួរតែជាអ្វីដែលស័ក្តិសមនឹងតម្រូវការ និងសុខភាពរបស់ពួកគាត់។ ដូចជាទិញសម្លៀកបំពាក់ថ្មីៗ មានអាវធំ អាវយឺត សារុង ហូល ផាមួងជាដើម ដែលមានផាសុកភាព និងស័ក្តិសមសម្រាប់កម្មវិធីចូលឆ្នាំ ឬទៅវត្ត។ សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ដូចជាឆ្នាំងដាំបាយអគ្គិសនី ចង្ក្រានហ្គាស ឬឧបករណ៍ប្រើប្រាស់ទំនើបៗដែលជួយសម្រួលដល់ពួកគាត់។ ព្រមជាមួយគ្រឿងសង្ហារឹមតូចៗ ដូចជាកៅអីអង្គុយស្រួល កែវទឹក ឬតុតែតូចៗសម្រាប់សម្រាកលំហែ។ សម្រាប់ឱសថបំប៉នសុខភាព ដូចជាវីតាមីន ឬផលិតផលជំនួយសុខភាពផ្សេងៗដែលស័ក្តិសមនឹងវ័យរបស់ពួកគាត់ (គួរពិគ្រោះជាមួយអ្នកជំនាញសុខភាពបើចាំបាច់)។ ហើយក៏អាចទិញជា កញ្ចប់ថែទាំសុខភាព ដូចជាម៉ាស៊ីនម៉ាស្សាជើង ខ្នើយម៉ាស្សា ឬឧបករណ៍វាស់កម្ដៅ និងវាស់សម្ពាធឈាមសម្រាប់ប្រើប្រាស់នៅផ្ទះ។ ម្យ៉ាងទៀតក៏អាចទិញវត្ថុសក្ការៈបូជា ដូចជារូបព្រះបដិមា ផ្ទាំងគំនូរព្រះពុទ្ធ ឬសម្ភារៈសម្រាប់ធ្វើបុណ្យផ្សេងៗ។ អ្វីដែលកាន់តែពិសេសទៅទៀត ការធ្វើវត្ថុអនុស្សាវរីយ៍ដោយដៃផ្ទាល់ វាគឺជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ទៅកាន់ពួកគាត់។ មួយវិញទៀត ការជូនកាដូរសម្រាប់លោកយាយលោកតា គឺជាការបង្ហាញនូវក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពួកគាត់ ផងដែរ។ កាដូរល្អបំផុត គឺកាដូរណាដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះសុខភាព សុវត្ថិភាព និងផាសុខភាពរបស់ពួកគាត់ដោយសារពួកគាត់មានវ័យចំណាស់ហើយ។ សុខភាពរបស់លោកតាលោកយាយ គឺជាអ្វីដែលសំខាន់បំផុត ដូច្នេះការផ្តល់កាដូរទាក់ទងនឹងសុខភាព បង្ហាញពីការគិតគូរខ្ពស់។ យើងអាចជ្រើសរើស អាហារបំប៉ន ឬវីតាមីនដែលស័ក្តិសមនឹងវ័យរបស់គាត់ និងតម្រូវការសុខភាពរបស់ពួកគាត់ ដូចជាវីតាមីនជំនួយឆ្អឹង (កាល់ស្យូម) វីតាមីនចម្រុះជាដើម។ សម្ភារៈម៉ាស្សា ដូចជាម៉ាស៊ីនម៉ាស្សាជើង ខ្នើយម៉ាស្សាស្មា ឬកៅអីម៉ាស្សាអគ្គិសនី (ប្រសិនបើមានលទ្ធភាព) ដើម្បីជួយបន្ធូររាងកាយ និងឈឺចាប់តាមសន្លាក់ឆ្អឹង។ ដើម្បីអោយពួកគាត់ងាយស្រួល អាចទិញសម្ភារៈថែទាំផ្ទាល់ខ្លួន ដូចជាប្រេងកូឡា ថ្នាំបំបាត់ការឈឺចាប់តាមសន្លាក់ឆ្អឹង ឬកញ្ចប់ឱសថបុរាណខ្មែរមួយចំនួន។ ឧបករណ៍តាមដានសុខភាព ដូចជាឧបករណ៍វាស់សម្ពាធឈាម ឬឧបករណ៍វាស់កម្រិតជាតិស្ករក្នុងឈាម សម្រាប់ពួកគាត់ដែលមានជំងឺប្រចាំកាយ។ រួមជាមួយនឹង ស្បែកជើងដែលមានផាសុកភាព ជាស្បែកជើងដែលទន់ មិនរអិល និងស្រួលពាក់ គឺសំខាន់សម្រាប់សុវត្ថិភាពរបស់ពួកគាត់នៅពេលដើរហើរម្តងៗ។ ខោអាវ ឬភួយដែលមានភាពកក់ក្តៅ ជាពិសេសសម្រាប់រដូវរងា ឬយប់ត្រជាក់ ដូចជាអាវរងា ភួយរោមចៀម ឬក្រមាទន់ៗ។ ចំណុចសំខាន់ៗដែលត្រូវចងចាំ គឺមានចិត្តស្មោះត្រង់ និងការយកចិត្តទុកដាក់របស់យើងចំពោះពួកគាត់។ ទោះជាកាដូរតូចឬធំក្តីវាមិនសូវសំខាន់ទេ អ្វីដែលសំខាន់គឺគ្រាន់តែបានឃើញកូនចៅមកលេងពួកគាត់ ក៏ធ្វើឲ្យពួកគាត់មានក្តីសុខណាស់ទៅហើយ។ គួរតែសួរនាំពួកគាត់ដោយផ្ទាល់ ឬសាកសួរសមាជិកគ្រួសារផ្សេងទៀតអំពីអ្វីដែលពួកគាត់ចង់បាន ឬត្រូវការជាចាំបាច់របស់គាត់។ ចំណែកឯ ការជូនកាដូរសម្រាប់គ្រួសារ (ប្ដី/ប្រពន្ធ និងកូន) វាគឺដើម្បីពង្រឹងចំណងស្នេហ៍ និងបង្កើតភាពកក់ក្តៅក្នុងគ្រួរសារ។ សម្រាប់ប្ដី ឬប្រពន្ធ អាចទិញជាគ្រឿងអលង្ការ ដូចជាចិញ្ចៀន ខ្សែក ឬខ្សែដៃ ក្រវិល ដែលជានិមិត្តរូបនៃក្តីស្រឡាញ់ និងការចងចាំ។ បន្ថែមពីនោះសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដូចជា កាបូប ខ្សែក្រវ៉ាត់ នាឡិកា ទឹកអប់ ឬសម្ភារៈបច្ចេកវិទ្យាផ្សេងៗក៏អាចឲ្យពួកគាត់បានផងដែរ។ បើមិនមានកាដូរទេ យើងអាចជូនពួកគាត់ទៅដើរកម្សាន្តនៅកន្លែងថ្មី ញ៉ាំអាហារឆ្ញាញ់ៗ ឬការទស្សនាភាពយន្តរួមគ្នាក៏បានដែរ។ សម្រាប់កូនៗវិញ ទិញជាប្រដាប់ក្មេងលេងបែបអប់រំ ពិសេសកូនតូចៗ ដើម្បីជំរុញការអភិវឌ្ឍន៍ស្មារតី និងភាពច្នៃប្រឌិត។ បើ សម្រាប់កូនធំៗ យើងអាចទិញជាសៀវភៅ ឬសម្ភារៈសិក្សាដើម្បីលើកទឹកចិត្តពួកគេឲ្យខិតខំរៀនសូត្របន្ថែមទៀត។ ហើយក៏មានសំលៀកបំពាក់ថ្មី ឬស្បែកជើងថ្មី សម្រាប់ស្លៀកពាក់ថ្ងៃបុណ្យចូលឆ្នាំ ឬទៅលេងកម្សាន្តផងដែរ។ រួមជាមួយនេះផងដែរ ការជូនកាដូរសម្រាប់បងប្អូន (ញាតិមិត្តជិតស្និទ្ធ)គឺជារក្សាទំនាក់ទំនងល្អ និងបង្ហាញពីភាពកក់ក្ដៅក្នុងគ្រួសារធំផងដែរ។ តាមអ្វីដែលយើងអាចទិញបានដូចជា នំស្រួយ នំដូណាត់ ខូឃី សូកូឡា ទឹកផ្លែឈើ សូដា កាហ្វេ ជាពិសេសផ្លែឈើណាដែលជានិមិត្តរូបនៃសិរីមង្គល។ បន្ទាប់មកយើងក៏អាច អោយជាលុយកាក់បន្តិចបន្តួច ឬវត្ថុប្រើប្រាស់ទូទៅ គ្រឿងសម្អាង និងផលិតផលថែរក្សាសុខភាពផ្ទាល់ខ្លួនជាដើម។ សរុបមកការជូនកាដូរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺជាទំនៀមទម្លាប់ដ៏ល្អផូរផង់មួយ ដែលជួយពង្រឹងចំណងមិត្តភាព ឬសាច់ញាតិ ដែលនាំមកនូវភាពសប្បាយរីករាយ និងបង្កើតអនុស្សាវរីយ៍ដ៏ល្អសម្រាប់ក្រុមគ្រួសារទាំងមូល។